បឹងទន្លេសាប គឺជាបឹងទឹកសាបដ៏ធំជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍ ដែលគ្របដណ្តប់លើផ្ទៃដីប្រមាណ ១,៥ លានហិកតាក្នុងឆ្នាំ ១៩៩៣។ ដោយសារតែសារៈសំខាន់ដ៏ធំធេងរបស់បឹងទន្លេសាប ព្រះរាជក្រឹត្យបានដាក់បឹងទន្លេសាបជា តំបន់ការពារធម្មជាតិសម្រាប់ប្រើប្រាស់ច្រើនយ៉ាង ដើម្បីធានាបាននូវការអភិរក្ស និងការគ្រប់គ្រងប្រកបដោយនិរន្តរភាព។ លើសពីនេះ បឹងទន្លេសាបក៏មាននៅក្នុង បញ្ជីសកលលោក ២០០ របស់អង្គការ WWF ដែលមានឈ្មោះពេញថា World Wide Fund for Nature ផងដែរ ដែលបញ្ជាក់ពីសារៈសំខាន់ជាសកលរបស់បឹងនេះ។ ហើយត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅឆ្នាំ ១៩៩៧ ជាឋបនីយជីវមណ្ឌលក្រោមកម្មវិធីមនុស្ស និងជីវមណ្ឌលរបស់អង្គការ UNESCO ដែលមានតំបន់ស្នូលចំនួន ៣ គឺ ព្រែកទាល់ បឹងទន្លេឆ្មារ និងស្ទឹងសែន។ តំបន់ទាំងនេះគឺជាតំបន់ដែលមានសារសំខាន់ខ្លាំងសម្រាប់ការរស់រានមានជីវិតរបស់សត្វព្រៃ និងបរិស្ថានទឹកស្អាត ដែលជាគន្លងសំខាន់សម្រាប់ប្រព័ន្ធអេកូឡូស៊ីរបស់បឹងទន្លេសាប។ ការទទួលស្គាល់នេះបានផ្ដល់ឱកាសដ៏ល្អដល់កម្ពុជា ក្នុងការ អភិរក្សធនធានធម្មជាតិ និងជីវចម្រុះ ដ៏សម្បូរបែបនៅបឹងទន្លេសាប ព្រមទាំងជួយសម្រួលដល់ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅតំបន់នេះផងដែរ។ បន្ថែមពីលើនេះទៀត បឹងទន្លេសាបជាប់នឹងខេត្តសំខាន់ៗចំនួន ៥ របស់ប្រទេសកម្ពុជា រួមមាន កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ។ បឹងទន្លេសាបមានសារៈសំខាន់ខ្លាំងណាស់ចំពោះធនធានជលផលរបស់កម្ពុជា ដែលអាចចាត់ទុកថាជា "បេះដូង" នៃជលផលទឹកសាបនៅប្រទេសកម្ពុជា។ បឹងនេះគឺជាប្រភពដ៏សំខាន់ ដោយបានផ្ដល់ប្រូតេអុីនដែលមាននៅក្នុងត្រី បន្លែ សត្វ រហូតដល់ ៨០% នៃប្រូតេអ៊ីនសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ដែលជាតួលេខដ៏អស្ចារ្យជួយធានាសន្តិសុខស្បៀងជាតិ។ លើសពីនេះ បឹងទន្លេសាបត្រូវបានគេចាត់ទុកថាជាបឹងមួយដែលមានផលិតភាពត្រីខ្ពស់បំផុតនៅលើពិភពលោក ដោយផលិតបានប្រមាណ ៦០% នៃបរិមាណទិន្នផលត្រីទឹកសាបសរុបរបស់កម្ពុជា។ មិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ជីវភាពប៉ុណ្ណោះទេ ធនធានជលផល និងធនធានក្នុងទឹកផ្សេងទៀតត្រូវបានប៉ាន់ប្រមាណថាមានតម្លៃសេដ្ឋកិច្ចប្រហែល ២៣៣ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ បើគិតរួមបញ្ចូលទាំងវិស័យទេសចរណ៍ និងការដឹកជញ្ជូនផង តួលេខសរុបនៃការរួមចំណែកពីបឹងទន្លេសាបចំពោះសេដ្ឋកិច្ចជាតិអាចឡើងដល់ ២ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ក្រៅពីនេះ ព្រៃលិចទឹកដ៏ធំនៅជុំវិញបឹងក៏ដើរតួនាទីយ៉ាងសំខាន់ជាជម្រកត្រីពង ឬកូន កន្លែងលូតលាស់ និងរកចំណីសម្រាប់ត្រីជាច្រើនប្រភេទ ដែលធ្វើចំណាកស្រុកពីទន្លេមេគង្គ។ បឹងទន្លេសាបក៏មានភាពចម្រុះប្រភេទត្រីខ្ពស់ ដោយសារវាជាជម្រកសម្រាប់ត្រីយ៉ាងតិច ២០០ ប្រភេទ ទោះបីជាយ៉ាងណាក៏ដោយ ត្រីដែលសម្បូរ និងចាប់បានច្រើនជាងគេមានប្រមាណ ១០ ប្រភេទប៉ុណ្ណោះ។ វាមិនត្រឹមតែជាប្រភពអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាបេះដូងនៃជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់ផងដែរ។ ការការពារ និងគ្រប់គ្រងធនធានជលផលនៅទីនេះ គឺជាកិច្ចការអាទិភាពដើម្បីធានានិរន្តរភាពសម្រាប់បច្ចុប្បន្ន និងអនាគត។ បើយើងងាកមកមើល ភូមិបណ្ដែតទឹកនៅបឹងទន្លេសាប គឺជាទិដ្ឋភាពវប្បធម៌ដ៏ពិសេសមួយរបស់ប្រទេសកម្ពុជា។ វាបង្ហាញពីរបៀបរស់នៅប្រកបដោយភាពបត់បែន និងស៊ីសង្វាក់ជាមួយធម្មជាតិរបស់សហគមន៍ដែលពឹងផ្អែកលើធនធានទឹក។ ផ្ទះបណ្ដែតទឹកនៅបឹងទន្លេសាបមិនមែនត្រឹមតែជាលំនៅឋានធម្មតាៗនោះទេ តែវាជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធជីវិតដ៏ស្មុគស្មាញ។ ជាពិសេសនោះ ផ្ទះបណ្ដែតទឹកនៅបឹងទន្លេសាបមានលក្ខណៈពិសេសប្លែកពីគេ ដែលឆ្លុះបញ្ចាំងពីភាពប៉ិនប្រសប់របស់ប្រជាជនក្នុងការសម្របខ្លួនទៅនឹងស្ថានភាពទឹក។ ផ្ទះទាំងនេះត្រូវបានរចនា និងសាងសង់យ៉ាងរឹងមាំនៅលើក្បូនឈើធំៗ ស៊ីទែនជ័រ ឬធុងដែក ដែលធ្វើឲ្យវាអាចអណ្ដែតលើផ្ទៃទឹកបានយ៉ាងល្អ។ រចនាសម្ព័ន្ធផ្ទះជាធម្មតាធ្វើពីឈើស្រាលៗ ឬឫស្សី ដើម្បីងាយស្រួលក្នុងការធ្វើចលនា។ ការរចនាប្លែកនេះអនុញ្ញាតឲ្យផ្ទះអាចផ្លាស់ប្ដូរទីតាំងបានយ៉ាងងាយស្រួលទៅតាមកម្រិតទឹកឡើងចុះនៅរដូវប្រាំង និងរដូវវស្សា។ លក្ខណៈពិសេសគឺ បឹងនេះរីកធំ និងរួមតូចទៅតាមរដូវវស្សា និងរដូវប្រាំង ដែលធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីរបស់វាមានភាពប្លែក និងសម្បូរបែប។ នៅរដូវវស្សា ពេលដែលទឹកបឹងឡើងខ្ពស់ ផ្ទះបណ្ដែតទឹកអាចផ្លាស់ទីចូលកាន់តែជ្រៅទៅក្នុងបឹង ឬព្រៃលិចទឹក ដើម្បីស្វែងរកទីតាំងអំណោយផលសម្រាប់ការនេសាទ។ ផ្ទុយទៅវិញ នៅរដូវប្រាំង ពេលដែលទឹកស្រក ផ្ទះទាំងនេះអាចផ្លាស់ទីមកនៅកៀកមាត់ច្រាំង ឬក្បែរដីគោកវិញ។ លើសពីនេះ ផ្ទះបណ្ដែតទឹកមិនមែនគ្រាន់តែជាលំនៅឋានបុគ្គលប៉ុណ្ណោះទេ តែវាបានបង្កើតបានជាភូមិមួយទាំងមូល ដែលមានហេដ្ឋារចនាសម្ព័ន្ធបណ្ដែតទឹកផ្សេងទៀតយ៉ាងសម្បូរបែប។ ឧទាហរណ៍ជាក់ស្ដែងរួមមាន សាលារៀនបណ្ដែតទឹក មន្ទីរពេទ្យ មណ្ឌលសុខភាពបណ្ដែតទឹក វត្តអារាមបណ្ដែតទឹក ហាងលក់ទំនិញបណ្ដែតទឹក ភោជនីយដ្ឋានបណ្ដែតទឹក និងសូម្បីតែស្ថានីយប្រេងឥន្ធនៈបណ្ដែតទឹកក៏មានទៀតផង។ ជីវិតនៅក្នុងភូមិបណ្ដែតទឹកនៅបឹងទន្លេសាប គឺពឹងផ្អែកទាំងស្រុងទៅលើទឹក និងធនធានជលផល ដែលបង្កើតបានជាវប្បធម៌រស់នៅដ៏ប្លែកមួយ។ ម្យ៉ាងទៀត នៅក្នុងភូមិបណ្ដែតទឹក ប្រជាពលរដ្ឋភាគច្រើនគឺជាអ្នកនេសាទ។ ពួកគេមិនត្រឹមតែប្រកបរបររកត្រីប៉ុណ្ណោះទេ ថែមទាំងចិញ្ចឹមត្រី និងកែច្នៃផលិតផលត្រីជាច្រើនប្រភេទដូចជា ប្រហុក ផ្អក និងត្រីងៀតជាដើម។ ក្រៅពីនេះ ក៏មានអ្នកភូមិមួយចំនួនប្រកបរបរលក់ដូរ ឬផ្តល់សេវាកម្មផ្សេងៗដល់អ្នកភូមិដូចគ្នា។ ការធ្វើដំណើរប្រចាំថ្ងៃក្នុងភូមិបណ្ដែតទឹកគឺពឹងផ្អែកទាំងស្រុងលើទូក ដែលជាមធ្យោបាយចាំបាច់បំផុត។ ទូកត្រូវបានប្រើប្រាស់សម្រាប់ការធ្វើដំណើរគ្រប់សកម្មភាព មិនថាទៅសាលារៀន ទៅផ្សារ ឬទៅលេងផ្ទះមិត្តភក្តិឡើយ បង្ហាញពីតួនាទីមិនអាចខ្វះបាននៃយានជំនិះនេះ។ ប្រជាពលរដ្ឋមានចំណេះដឹងស៊ីជម្រៅអំពីប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប និងវដ្តទឹក ដើម្បីរស់នៅបានស៊ីសង្វាក់ជាមួយធម្មជាតិ។ លើសពីនេះ ភូមិបណ្ដែតទឹកបង្កើតបានជាសហគមន៍ដ៏រឹងមាំមួយ ដែលប្រជាជនរស់នៅក្បែរគ្នា ជួយគ្នាទៅវិញទៅមក និងចែករំលែកបទពិសោធន៍ក្នុងជីវភាពរស់នៅប្រចាំថ្ងៃប្រកបដោយភាពស្និទ្ធស្នាល។ វប្បធម៌ភូមិបណ្ដែតទឹក និងផ្ទះបណ្ដែតទឹក គឺជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណរបស់បឹងទន្លេសាប។ ការរក្សា និងអភិវឌ្ឍន៍សហគមន៍ទាំងនេះ គឺទាមទារនូវការយកចិត្តទុកដាក់លើការគ្រប់គ្រងធនធាន ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ នៅបឹងទន្លេសាប ទូក មិនថាតូចឬធំ គឺជាមធ្យោបាយធ្វើដំណើរដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់ការប្រកបរបរនេសាទ និងចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋ។ បឹងទន្លេសាបត្រូវបានចាត់ទុកថាជា បេះដូងនៃចលនា និងសេដ្ឋកិច្ច ដ៏សំខាន់នៅក្នុងតំបន់ទឹកនេះ ដោយសារតែវាជាប្រភពធនធានធម្មជាតិដ៏សម្បូរបែប និងជាផ្លូវទឹកដ៏សំខាន់សម្រាប់ការដឹកជញ្ជូន និងពាណិជ្ជកម្ម។ ទូកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់សកម្មភាពផ្សេងៗសម្រាប់អ្នករស់នៅភូមិបណ្ដែតទឹក។ វាស្មើនឹងមធ្យោបាយធ្វើដំណើរតាមផ្លូវគោក ដែលអនុញ្ញាតឲ្យកុមារប្រើទូកទៅសាលារៀន ហើយមនុស្សពេញវ័យប្រើទូកទៅផ្សារ ទៅវត្ត ឬទៅសួរសុខទុក្ខបងប្អូន។ ភូមិបណ្ដែតទឹកខ្លះក៏មានសាលារៀន វត្ត និងមន្ទីរពេទ្យបណ្ដែតលើទឹក ដែលតម្រូវឲ្យប្រជាពលរដ្ឋប្រើទូកដើម្បីទៅដល់។ ក្រៅពីការធ្វើដំណើរប្រចាំថ្ងៃ ទូកក៏ត្រូវបានប្រើប្រាស់ដើម្បីដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចាប់ពីសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់ផលិតផលកសិកម្ម និងជលផលពីភូមិទៅទីប្រជុំជន ឬច្រាសមកវិញ។ លើសពីនេះ ទូកក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍ ដោយដឹកជញ្ជូនភ្ញៀវទេសចរទៅទស្សនាភូមិបណ្ដែតទឹក និងស្វែងយល់ពីរបៀបរស់នៅប្លែកៗនៅបឹងទន្លេសាប។ ការនេសាទ គឺជារបរចម្បងរបស់ប្រជាពលរដ្ឋរាប់លាននាក់នៅបឹងទន្លេសាប ហើយទូកគឺជាឧបករណ៍ដ៏សំខាន់សម្រាប់សកម្មភាពនេះ។ ទូកតូចៗ ត្រូវបានប្រើប្រាស់សម្រាប់នេសាទដោយដៃ ឬដាក់មងតូចៗនៅជិតផ្ទះ ឬតំបន់ព្រៃលិចទឹក ដោយសារពួកវាមានភាពរហ័សរហួន និងងាយស្រួលធ្វើចលនាក្នុងតំបន់តូចៗ។ រីឯទូកធំៗ ត្រូវបានប្រើសម្រាប់ការនេសាទទ្រង់ទ្រាយធំជាងមុន ដូចជាការអូសអួន ឬការនេសាទនៅតំបន់ទឹកជ្រៅ។ ទូកធំៗទាំងនេះអាចផ្ទុកត្រីបានច្រើន ហើយអាចធ្វើដំណើរបានឆ្ងាយ។ ប្រជាពលរដ្ឋប្រើប្រាស់ឧបករណ៍នេសាទជាច្រើនប្រភេទដូចជា មង ធ្នូក អួន របាំង ច្បូក និងសន្ទូចជាដើម។ បន្ថែមពីនេះ ទូកក៏មានសារៈសំខាន់សម្រាប់ការចិញ្ចឹមត្រីផងដែរ។ ពួកគេប្រើប្រាស់ទូកដើម្បីដឹកជញ្ជូនចំណីសម្រាប់ត្រីដែលចិញ្ចឹមនៅក្នុងបែរ ឬទ្រុងបណ្ដែតទឹក។ នៅពេលប្រមូលផល ទូកត្រូវបានប្រើប្រាស់ដើម្បីដឹកជញ្ជូនត្រីលក់ទៅកាន់ទីផ្សារ ឬកន្លែងប្រមូលទិញ។ ការថែរក្សាបឹងទន្លេសាប និងការធានាឱ្យមានការនេសាទប្រកបដោយនិរន្តរភាព គឺជារឿងសំខាន់បំផុតដើម្បីបន្តរក្សាជីវភាពរស់នៅដ៏ប្លែក និងពិសេសរបស់ប្រជាពលរដ្ឋនៅតំបន់នេះ។ មិនត្រឹមតែប៉ុណ្ណោះទេ បឹងទន្លេសាបជាកន្លែងទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តំបន់ជុំវិញបឹងទន្លេសាបមានទេសភាពធម្មជាតិស្រស់ស្អាត និងជីវចម្រុះខ្ពស់ ដូចជា ព្រៃលិចទឹក បណ្តុំបក្សីទឹក និងសត្វត្រីជាច្រើនប្រភេទ។ វាបានផ្តល់ឱកាសដល់ភ្ញៀវទេសចរបានស្វែងយល់ និងទស្សនាជីវិតប្រចាំថ្ងៃរបស់សហគមន៍ភូមិបណ្ដែតទឹក។ តំបន់ទេសចរដែលមានសក្តានុពល និងល្បីល្បាញនៅជុំវិញបឹងទន្លេសាបរួមមានសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង ខេត្តសៀមរាប។ ណាមួយវិញទៀត វាមានទេសភាពព្រៃលិចទឹក និងសេវាកម្មទេសចរណ៍ដូចជា កាណូត ទូក ធ្វើដំណើរតាមទឹក និងផ្ទះស្នាក់។ បន្ថែមពីនេះ មានតំបន់ទេសចរណ៍ផ្សេងៗនៅខេត្តបាត់ដំបង និងកំពង់ធំដូចជា ព្រែកទាល់ បឹងទន្លេឆ្មារ និងស្ទឹងសែន ដែលជាតំបន់ស្នូល។ ចំណែកឯ កំពង់ភ្លុកក៏ជាតំបន់ទេសចរណ៍គំរូផ្នែកបរិស្ថានស្អាត និងវប្បធម៌ដែលទាក់ទាញភ្ញៀវទេសចរជាច្រើនផងដែរ។ ការអភិវឌ្ឍន៍ផ្លូវ និងសេវាកម្មទេសចរណ៍កំពុងត្រូវបានលើកកម្ពស់យ៉ាងសកម្ម ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ និងការគ្រប់គ្រងធនធានធម្មជាតិឱ្យមាននិរន្តរភាព។ បឹងទន្លេសាបជាគោលដៅទេសចរដ៏សម្បូរបែបដែលផ្តល់ឱកាសដល់ភ្ញៀវទេសចរបានទស្សនាធម្មជាតិ និងវប្បធម៌ភូមិបណ្ដែតទឹក។ លើសពិនេះទៀតជាមួយនឹងសេវាកម្មទេសចរណ៍ដូចជា ការជិះទូក ការជិះកាណូត ទស្សនាបក្សី និងទេសភាព ដែលកំពុងត្រូវបានអភិវឌ្ឍន៍យ៉ាងសកម្មក្នុងតំបន់ជុំវិញបឹងនេះ។ សរុបសេចក្តីមក បឹងទន្លេសាបគឺជាអត្តសញ្ញាណដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ដែលមិនត្រឹមតែជាប្រភពធនធានធម្មជាតិដ៏សម្បូរបែបប៉ុណ្ណោះទេ។ ថែមទាំងជាបេះដូងនៃវប្បធម៌ ជីវភាពរស់នៅ និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋរាប់លាននាក់។ ចូលរួមការពារ និងគ្រប់គ្រងបឹងនេះប្រកបដោយចីរភាព គឺជាកិច្ចការដ៏ចាំបាច់បំផុត ដើម្បីធានាថាធនធានដ៏មានតម្លៃនេះនឹងនៅស្ថិតស្ថេរសម្រាប់មនុស្សជំនាន់ក្រោយ។